ការដើរល្បាតពេលយប់របស់សមត្ថកិច្ចជុំវិញតំបន់កម្សាន្តនានា ដូចជា ខារ៉ាអូខេ បារ និងក្លឹប គឺជាសកម្មភាពសំខាន់មួយដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សកម្មភាពនេះមានគោលបំណងទូលំទូលាយ ដោយផ្តោតលើការទប់ស្កាត់បទល្មើស និងរក្សាបរិយាកាសកម្សាន្តប្រកបដោយរបៀបរៀបរយ។ ការដើរល្បាតពេលយប់នេះ គឺមានគោលដៅសំខាន់ៗចម្បងមួយចំនួនផងដែរ។ សមត្ថកិច្ចដើរល្បាតជាប្រចាំដើម្បី បង្ការការប្រើប្រាស់គ្រឿងញៀន ការជួញដូរគ្រឿងញៀន និងអំពើហិង្សា គ្រប់ប្រភេទដែលអាចកើតមានឡើងនៅក្នុងភូមិស្រុក ឬជុំវិញបរិវេណកម្សាន្តនានា។ វត្តមានរបស់ប៉ូលិស ជួយ កាត់បន្ថយឱកាសនៃការប្រព្រឹត្តបទល្មើស បានយ៉ាងមានប្រសិទ្ធភាព។ ការត្រួតពិនិត្យ សំឡេងរំខាន ដែលអាចរំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងការអនុវត្ត ម៉ោងបិទបើក របស់ទីតាំងកម្សាន្ត គឺជាផ្នែកមួយនៃការត្រួតពិនិត្យជាប្រចាំ។ នេះគឺដើម្បីធានាថាអាជីវកម្មដំណើរការទៅតាមច្បាប់កំណត់ និងមិនបង្កផលរំខានដល់សង្គម។ ក្នុងអំឡុងពេលដើរល្បាត សមត្ថកិច្ចក៏អាចអនុវត្តសកម្មភាពមួយចំនួនផ្សេងទៀតផងដែរ។ ត្រួតពិនិត្យអត្តសញ្ញាណ របស់ជនបរទេស និងប្រជាពលរដ្ឋក្នុងស្រុក ដែលចេញចូលកន្លែងកម្សាន្ត អាចត្រូវបានស្នើសុំឲ្យបង្ហាញ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធានាថាមិនមានជនល្មើសលាក់ខ្លួន។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើស ប៉ូលិសសម្ងាត់ ក៏ត្រូវបានដាក់ពង្រាយដើម្បី ឃ្លាំមើលសកម្មភាពគួរឱ្យសង្ស័យ។ ពួកគេអាចលបសង្កេតមើលការជួបជុំគួរឲ្យសង្ស័យ ការជួញដូរខុសច្បាប់ ឬអាកប្បកិរិយាដែលបង្ហាញពីចេតនាប្រព្រឹត្តបទល្មើស។ សមត្ថកិច្ច ក៏អាច តាមដាន យ៉ាងត្រឹមត្រូវទៅលើ អ្នកលក់ដូរ និង អ្នកបើកបរតុកតុក ដែលប្រចាំការនៅតំបន់រាត្រីផងដែរ។ នេះគឺដើម្បីទប់ស្កាត់ការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងសកម្មភាពខុសច្បាប់ណាមួយ ដូចជាការជួញដូរគ្រឿងញៀន ឬការឃុបឃិតជាមួយក្រុមជនល្មើស។ ដើម្បីធានាប្រសិទ្ធភាពនៃសន្តិសុខ ការសហការរវាងអាជ្ញាធរ និងម្ចាស់អាជីវកម្មគឺមានសារៈសំខាន់ណាស់។ ម្ចាស់កន្លែងកម្សាន្ត គួរតែជាដៃគូក្នុងការសហការជាមួយអាជ្ញាធរ លើរឿង អាជ្ញាប័ណ្ណ និងសុខសុវត្ថិភាព។ ពួកគេត្រូវធានាថាអាជីវកម្មរបស់ខ្លួនមានអាជ្ញាប័ណ្ណត្រឹមត្រូវ អនុវត្តតាមបទប្បញ្ញត្តិសុវត្ថិភាពអគ្គិភ័យ និងមិនអនុញ្ញាតឲ្យមានសកម្មភាពខុសច្បាប់កើតឡើងនៅក្នុងបរិវេណរបស់ខ្លួន។ ប្រសិនបើមានករណីបាញ់ប្រហារ ឬអំពើមិនសមរម្យផ្សេងទៀត កើតឡើង អ្នកអាចរាយការណ៍ទៅ នាយកដ្ឋានសម្របសម្រួល ឬអង្គការសិទ្ធិមនុស្ស ដែលពាក់ព័ន្ធ។ ការរាយការណ៍ទាន់ពេលវេលាជួយឲ្យសមត្ថកិច្ចចាត់វិធានការបានលឿន និងការពារជនរងគ្រោះ។ ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់កម្សាន្តពេលយប់ គឺជាកិច្ចការស្មុគស្មាញមួយដែលទាមទារការចូលរួមច្រើនពីគ្រប់ភាគីពាក់ព័ន្ធ។ ការដើរល្បាតរបស់សមត្ថកិច្ច មិនត្រឹមតែជាវត្តមានដើម្បីបង្ការបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការគ្រប់គ្រងបរិយាកាសសង្គមដ៏សំខាន់ផងដែរ។ តំបន់កម្សាន្តពេលយប់ ជារឿយៗ ត្រូវបានគេមើលឃើញថា ជាទីកន្លែងដែល ងាយនឹងកើតមានសកម្មភាពគ្រឿងញៀន។ សមត្ថកិច្ចអនុវត្តការរុករកដើម្បី បង្ការការប្រើគ្រឿងញៀន ការជួញដូរ ជាពិសេសការរត់ពន្ធថ្នាំញៀន ដែលអាចនាំឱ្យមានបញ្ហាសង្គមធ្ងន់ធ្ងរ។ ដោយសារតែភាពអ៊ូអរ និងការទទួលទានគ្រឿងស្រវឹង អំពើហិង្សា ការឈ្លោះប្រកែកគ្នា និង បទល្មើសលួចឆក់ប្លន់ ក៏ងាយនឹងកើតមានឡើងផងដែរ។ ការដើរល្បាត គឺជួយ ទប់ស្កាត់ និង ដោះស្រាយបញ្ហា ទាំងនេះបាន យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងករណីខ្លះ កន្លែងកម្សាន្តអាចក្លាយជាទីតាំងសម្រាប់ការជួញដូរមនុស្ស ឬការប្រព្រឹត្តបទល្មើសផ្លូវភេទ។ វត្តមានរបស់សមត្ថកិច្ច ជួយ ការពារជនរងគ្រោះ ក៏ដូចជា បង្ក្រាបបណ្តាញបទល្មើស ទាំងនេះ។ ដើម្បីធានាបាននូវបរិយាកាសកម្សាន្តប្រកបដោយសណ្តាប់ធ្នាប់ សមត្ថកិច្ចត្រូវមានភារកិច្ចត្រួតពិនិត្យ និងអនុវត្តច្បាប់ផងដែរ។ តន្ត្រីដែល បើកឮខ្លាំងៗ ចេញពី ក្លឹប ឬខារ៉ាអូខេ ជាហេតុបង្កផលរំខានយ៉ាងខ្លាំងដល់ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង។ ការត្រួតពិនិត្យសំឡេងរំខាន គឺជាផ្នែកមួយនៃការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាអាជីវកម្មគោរពតាមបទប្បញ្ញត្តិស្ដីពីការបើកសំឡេងរំពង។ រាល់កន្លែងកម្សាន្តទាំងអស់ត្រូវតែគោរពតាមច្បាប់ឱ្យបានម៉ឺងម៉ាត់នូវ ម៉ោងបិទ និងម៉ោងបើក ដែលបានកំណត់។ ការត្រួតពិនិត្យនេះជួយការពារការប្រមូលផ្តុំមនុស្សដែលនៅហួសម៉ោងកំណត់ ដែលអាចនាំឱ្យមានបញ្ហាផ្សេងៗទៀត។ ក្រៅពី ការដើរល្បាតជាក់ស្តែង សមត្ថកិច្ច ក៏ប្រើប្រាស់ កលយុទ្ធផ្សេងៗ ទៀតដើម្បី បង្កើនប្រសិទ្ធភាព ការងារផងដែរ។ រីឯប៉ូលិសសម្ងាត់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការ ឃ្លាំមើលសកម្មភាពគួរឱ្យសង្ស័យ ដោយសម្ងាត់។ ដោយជនសង្ស័យ ពួកគេអាចលាយឡំជាមួយហ្វូងមនុស្ស ដើម្បីរក្សាសុវត្តិភាពប៉ូលិសសម្ងាត់អាច ធ្វើការស៊ើបអង្កេត លើសកម្មភាពគួរឱ្យសង្ស័យ និងចាប់ខ្លួនជនល្មើសបានទាន់ពេល។ អង្គការសិទ្ធិមនុស្ស ក៏ជាកន្លែងដែលអ្នកអាចរាយការណ៍ករណីរំលោភបំពានសិទ្ធិ ឬអំពើអយុត្តិធម៌នានាផងដែរ។ ការរាយការណ៍ដែលច្បាស់លាស់ ជួយធានាបានថាពលរដ្ឋមានសិទ្ធិទទួលបានយុត្តិធម៌។ សរុបសេចក្តីមក ការដើរល្បាតពេលយប់ជុំវិញតំបន់កម្សាន្ត គឺជាយុទ្ធសាស្ត្រពហុមុខងារដែលរួមបញ្ចូលទាំងការបង្ការ ការត្រួតពិនិត្យ ការស៊ើបអង្កេត និងការសហការ។ គោលបំណងចុងក្រោយគឺដើម្បីបង្កើតបរិយាកាសកម្សាន្តមួយដែលមានសុវត្ថិភាព របៀបរៀបរយ និងអាចទទួលយកបានសម្រាប់មនុស្សគ្រប់គ្នា។